ផ្ទះឈើប្រពៃណីខ្មែរដែលមានជើងសសរខ្ពស់ៗ គឺជាតំណាងនៃបញ្ញាញាណផ្នែកស្ថាបត្យកម្មដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសខ្មែរបានច្នៃប្រឌិតឡើងយ៉ាងល្អិតល្អន់។ ការធ្វើផ្ទះឈើដែលមានជើងសសរខ្ពស់ៗ គឺដើម្បីសម្របខ្លួនទៅនឹងលក្ខណៈភូមិសាស្ត្រក្នុងតំបន់ដីសើម និងវដ្តនៃទឹកជំនន់ប្រចាំឆ្នាំនៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាប។ ការរចនានេះមិនមែនកើតឡើងត្រឹមតែដើម្បីសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រវិស្វកម្មបែបប្រពៃណីដែលផ្តល់នូវភាពធន់យ៉ាងខ្លាំងក្លាចំពោះគ្រោះមហន្តរាយធម្មជាតិ។ ដោយប្រែក្លាយផ្ទះសម្បែងឱ្យទៅជាបន្ទាយការពារដ៏រឹងមាំសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិឱ្យរស់នៅដោយសុខដុមជាមួយចរន្តទឹកដែលជន់ឡើងជារៀងរាល់រដូវវស្សា។ យុទ្ធសាស្ត្រចម្បង និងមានប្រសិទ្ធភាពបំផុតនៃស្ថាបត្យកម្មនេះ គឺការលើកកម្ពស់តួផ្ទះឱ្យផុតពីហានិភ័យ។ តាមរយៈការលើកតួផ្ទះឱ្យខ្ពស់ផុតពីដីដោយប្រើសសរឈើធំៗ ផ្ទះប្រពៃណីខ្មែរបានបង្កើតនូវរបាំងការពារដោយកម្ពស់យ៉ាងមានសុវត្ថិភាព ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងពេលមានទឹកជំនន់។ នៅពេលដែលទឹកចាប់ផ្ដើមជន់លិចមកដល់ភូមិឋាន តួផ្ទះខាងលើដែលនៅខ្ពស់ស្រឡះបានដើរតួជា កន្លែងសុវត្ថិភាព សម្រាប់សមាជិកគ្រួសារស្នាក់នៅដោយមិនចាំបាច់ជម្លៀសទៅកាន់ទីទួលឆ្ងាយ។ លើសពីនេះ វាក៏ជាកន្លែងដ៏មានសុវត្ថិភាពបំផុតសម្រាប់ការរក្សាទុកស្បៀងអាហារ ស្រូវអង្ករ និងរបស់របរមានតម្លៃផ្សេងៗមិនឱ្យសើម ឬរងការខូចខាតដោយសារទឹក។ ដែលវាជាកត្តាសំខាន់បំផុតក្នុងការធានានូវសន្តិសុខស្បៀងក្នុងកំឡុងពេលគ្រោះមហន្តរាយ។ បន្ថែមលើការការពារពីជម្រៅទឹក ការរស់នៅខ្ពស់ពីដីក៏ជាយុទ្ធសាស្ត្រដ៏វៃឆ្លាតក្នុងការការពារពីសត្វអសិរពិសផងដែរ។ ដោយក្នុងកំឡុងពេលទឹកជំនន់ សត្វមានពិសគ្រប់ប្រភេទដូចជា ពស់ ខ្ទួយ ឬសត្វល្អិតចង្រៃផ្សេងៗ តែងតែព្យាយាមស្វែងរកទីទួលខ្ពស់ដើម្បីរស់រានមានជីវិត ដែលជារឿយៗពួកវាអាចនឹងចូលមកក្នុងផ្ទះសម្បែងរបស់មនុស្ស។ ដោយសារតែតួផ្ទះខ្មែរត្រូវបានសាងសង់ឱ្យមានកម្ពស់ផុតពីផ្ទៃទឹក និងមានជើងសសររលីងដែលពិបាកនឹងសត្វទាំងនោះវារឡើងបាន។ ធ្វើឱ្យប្រជាពលរដ្ឋអាចជៀសផុតពីគ្រោះថ្នាក់ដែលបណ្ដាលមកពីសត្វអសិរពិសទាំងនេះបានយ៉ាងមានប្រសិទ្ធភាព ដែលនេះគឺជាការគិតគូរដល់សុវត្ថិភាពជីវិតក្នុងកម្រិតខ្ពស់បំផុត។ ជារួមមក ការលើកកម្ពស់តួផ្ទះឱ្យផុតពីដីតាមបែបប្រពៃណីខ្មែរ គឺជាមេរៀនស្ថាបត្យកម្មដ៏មានតម្លៃដែលបង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីធម្មជាតិ និងបរិស្ថាន។ វាគឺជាការរចនាដែលផ្តល់នូវដំណោះស្រាយពហុបំណង ទាំងការការពារទ្រព្យសម្បត្តិ ទាំងការរក្សាជីវិត និងការធានានូវសុខុមាលភាពក្នុងស្ថានភាពដ៏លំបាកនៃគ្រោះទឹកជំនន់។ ទោះបីជាបច្ចុប្បន្នបច្ចេកវិទ្យាសំណង់មានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏គោលការណ៍លើកផ្ទះឱ្យខ្ពស់ផុតពីហានិភ័យនេះ នៅតែជាគំរូដ៏ល្អបំផុតសម្រាប់ការកសាងលំនៅដ្ឋានឱ្យមានភាពធន់នឹងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា។ យន្តការរំដោះសម្ពាធទឹក គឺជាលក្ខណៈពិសេសដ៏អស្ចារ្យបំផុតមួយនៃផ្ទះសសរខ្ពស់ខ្មែរ។ ដែលបង្ហាញពីការយល់ដឹងស៊ីជម្រៅយ៉ាងជ្រាលជ្រៅអំពីច្បាប់រូបវិទ្យានៃចរន្តទឹក និងសម្ពាធធារាសាស្ត្រ។ ខុសប្លែកទាំងស្រុងពីសំណង់ជញ្ជាំងបេតុងជាប់ដីនាពេលបច្ចុប្បន្ន ដែលដើរតួជា របាំង ឬទំនប់ រារាំងផ្លូវទឹកយ៉ាងរឹងត្អឹង ផ្ទះឈើប្រពៃណីត្រូវបានរចនាឡើងដើម្បីរស់នៅជាមួយទឹកមិនមែនរារាំងទឹកនោះឡើយ។ នៅក្នុងស្ថានភាពដែលទឹកជំនន់ហក់ឡើងខ្លាំង និងមានចរន្តហូរគំហុក សំណង់ដែលមានជញ្ជាំងបិទជិតរហូតដល់ដីនឹងត្រូវរងនូវសម្ពាធយ៉ាងមហាសាលពីកម្លាំងទឹក។ ដែលកម្លាំងរុញច្រាននេះអាចបណ្ដាលឱ្យរចនាសម្ព័ន្ធផ្ទះប្រេះស្រាំ ឬរលំដួលទាំងស្រុងក្នុងរយៈពេលដ៏ខ្លីបំផុត ដោយសារតែវាគ្មានផ្លូវសម្រាប់ឱ្យទឹកឆ្លងកាត់បាន។ ផ្ទុយទៅវិញ ស្ថាបត្យកម្មសសរខ្ពស់បានផ្ដល់នូវភាពទទេស្អាត និងលំហយ៉ាងធំទូលាយនៅផ្នែកខាងក្រោម ដែលអនុញ្ញាតឱ្យចរន្តទឹកជំនន់អាចហូរឆ្លងកាត់បានយ៉ាងសេរី និងគ្មានភាពរាំងស្ពះ។ ការរចនាបែបនេះជួយកាត់បន្ថយផ្ទៃប៉ះទង្គិចរវាងចរន្តទឹក និងរចនាសម្ព័ន្ធផ្ទះឱ្យមកនៅត្រឹមកម្រិតសសរនីមួយៗប៉ុណ្ណោះ ដែលធ្វើឱ្យសម្ពាធទឹកមកលើតួផ្ទះទាំងមូលមានកម្រិតទាបបំផុត។ នៅពេលដែលទឹកអាចហូរឆ្លងកាត់ក្រោមផ្ទះដោយងាយស្រួល វាក៏មិនបង្កើតឱ្យមានកម្លាំងរុញច្រានខ្លាំងក្លា ដែលអាចបង្កឱ្យផ្ទះរលំ ឬបាក់ស្រុតដោយសារកម្លាំងទឹកបោកបក់ឡើយ។ នេះគឺជាយុទ្ធសាស្ត្រវិស្វកម្ម យកទន់ឈ្នះរឹង ដែលជួយឱ្យសំណង់ឈើអាចឈរជើងបានយ៉ាងរឹងមាំ និងមានស្ថិរភាពយូរអង្វែង ទោះបីជាត្រូវស្ថិតនៅចំកណ្ដាលខ្សែទឹកហូរខ្លាំងក្នុងរយៈពេលយូរក៏ដោយ។ ក្រៅពីការការពាររចនាសម្ព័ន្ធផ្ទះផ្ទាល់ខ្លួនពីការបំផ្លិចបំផ្លាញ ស្ថាបត្យកម្មប្រភេទនេះក៏ផ្ដល់អត្ថប្រយោជន៍ជាសមូហភាពដ៏ធំធេងដល់សហគមន៍ទាំងមូល តាមរយៈការការពារការកកស្ទះទឹកនៅក្នុងភូមិ។ នៅពេលដែលផ្ទះនៅក្នុងភូមិឋានទាំងមូលត្រូវបានសាងសង់ឡើងដោយមានជើងសសរខ្ពស់ដូចៗគ្នា ភូមិទាំងមូលនឹងមិនក្លាយជាបង្គោលរាំងផ្លូវទឹកដែលនាំឱ្យទឹកឡើងកម្ពស់ខុសប្រក្រតីនោះឡើយ។ ចរន្តទឹកជំនន់អាចបន្តហូរទៅមុខបានយ៉ាងរលូនតាមលក្ខណៈធម្មជាតិ ដែលជួយកាត់បន្ថយរយៈពេលដក់ទឹក និងកាត់បន្ថយកម្ពស់ទឹកជំនន់នៅក្នុងសហគមន៍មិនឱ្យកើនឡើងខ្ពស់ជ្រុលហួសពីការស្មាន ដោយសារតែគ្មានរបាំងមករារាំងផ្លូវទឹក។ ការណ៍នេះមិនត្រឹមតែការពារផ្ទះសម្បែងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារដល់ហេដ្ឋារចនាសម្ព័ន្ធរួមនៅក្នុងភូមិ ដូចជាផ្លូវលំ ស្ពាន និងប្រឡាយ កុំឱ្យរងការខូចខាតខ្លាំងពេកពីទឹកជំនន់ដែលដក់យូរអង្វែង។ លើសពីនេះទៅទៀត យន្តការរំដោះសម្ពាធទឹកនេះក៏ជួយការពារដល់គ្រឹះដី នៅជុំវិញផ្ទះផងដែរ ។ ព្រោះកាលណាទឹកហូរបានស្រួល វានឹងមិនបង្កើតឱ្យមានចរន្តទឹកវិល ខ្លាំងនៅក្បែរជើងសសរ ដែលជាមូលហេតុបង្កឱ្យមានការហូរច្រោះដីជើងសសរឡើយ។ ប្រសិនបើជាផ្ទះជញ្ជាំងបេតុងជាប់ដី ទឹកដែលហូរមកបុកជញ្ជាំងនឹងប្តូរទិសដៅចុះក្រោម បង្កើតជាកម្លាំងកកាយដីគ្រឹះឱ្យដាច់រលះ ដែលនាំឱ្យផ្ទះងាយនឹងស្រុត ឬផ្អៀង។ ប៉ុន្តែសម្រាប់ផ្ទះសសរខ្ពស់ កម្លាំងទឹកត្រូវបានបំបែកឱ្យហូរទៅតាមចន្លោះសសរយ៉ាងមានតុល្យភាព ដែលជួយរក្សាដីគ្រឹះឱ្យនៅមានស្ថិរភាព ទោះបីជាត្រូវរងការជោកជាំដោយទឹកក្នុងរយៈពេលរាប់ខែក៏ដោយ។ ជារួមមក យន្តការរំដោះសម្ពាធទឹកនៃផ្ទះសសរខ្ពស់ គឺជាភស្តុតាងនៃភាពឆ្លាតវៃខ្ពង់ខ្ពស់ក្នុងការរចនាដែលគិតគូរពីតុល្យភាពរវាងការរស់នៅរបស់មនុស្ស និងកម្លាំងធម្មជាតិ។ បុព្វបុរសខ្មែរបានយល់យ៉ាងច្បាស់ថា យើងមិនអាចយកឈ្នះកម្លាំងទឹកជំនន់ដោយការប្រឆាំង ឬការរារាំងដោយកម្លាំងបាយបានឡើយ។ ប៉ុន្តែយើងអាចរួមរស់ជាមួយវាបានដោយសន្តិវិធី តាមរយៈការបើកផ្លូវឱ្យវាហូរឆ្លងកាត់ដោយសេរី ហើយការរៀនសូត្រ និងការរក្សានូវទម្រង់ស្ថាបត្យកម្មនេះ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការរៀបចំដែនដី និងការសាងសង់លំនៅដ្ឋានទំនើបនៅក្នុងតំបន់ទំនាបមេគង្គ។ ដែលជួយឱ្យទីក្រុង និងភូមិឋានរបស់យើងមានភាពធន់កាន់តែខ្ពស់ និងមានសុវត្ថិភាពជានិច្ចចំពោះគ្រោះទឹកជំនន់ដែលកាន់តែមានភាពមិនទៀងទាត់ និងកាចសាហាវនាពេលបច្ចុប្បន្ន។ ភាពបត់បែន និងស្ថិរភាពនៃរចនាសម្ព័ន្ធ គឺជាចំណុចស្នូលនៃវិស្វកម្មសំណង់ខ្មែរបុរាណ ដែលបង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីលក្ខណៈរូបធាតុ និងកម្លាំងមេកានិចនៃធម្មជាតិ។ ផ្ទះឈើប្រពៃណីខ្មែរត្រូវបានសាងសង់ឡើងដោយផ្អែកលើគោលការណ៍ ភាពរឹងមាំដែលបត់បែនបាន ដែលអនុញ្ញាតឱ្យសំណង់ទាំងមូលមានសមត្ថភាពទប់ទល់នឹងកម្លាំងរំញ័រ ខ្យល់បក់ខ្លាំង និងសម្ពាធទឹកជំនន់បានយ៉ាងមានប្រសិទ្ធភាព។ ស្ថិរភាពនេះមិនមែនកើតឡើងដោយសារតែភាពរឹងត្អឹងនៃសម្ភារៈនោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នារវាងការរៀបចំគ្រឹះដ៏រឹងមាំ និងការប្រើប្រាស់បច្ចេកទេសផ្គុំគ្រឿងឈើដ៏ប៉ិនប្រសប់ដែលខុសប្លែកទាំងស្រុងពីសំណង់បេតុងទំនើប។ ជាដំបូង គ្រឹះសសរគឺជាផ្នែកដែលផ្ដល់នូវស្ថិរភាពដំបូងបង្អស់ដល់តួផ្ទះទាំងមូល។ សសរឈើដែលធ្វើពីឈើប្រណីត ឬឈើខ្លឹមរឹងមាំ ត្រូវបានដាំយ៉ាងជ្រៅទៅក្នុងដី ឬដាក់នៅលើជើងតាងថ្ម ដែលត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ដើម្បីការពារការស្រុត។ នៅកម្ពុជា តំបន់ដែលរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ ជឿជាក់ថាដីនឹងប្រែជាទន់ និងជោកជាំដោយទឹកក្នុងរយៈពេលយូរ។ ទោះជាយ៉ាងនេះក្ដី តាមរយៈការប្រើប្រាស់សសរច្រើនដើមដែលចែកចាយទម្ងន់ផ្ទះបានស្មើគ្នា និងការដាំគ្រឹះឱ្យជ្រៅ ផ្ទះឈើប្រពៃណីនៅតែអាចរក្សាលំនឹងបានយ៉ាងល្អ មិនងាយផ្អៀង ឬស្រុតឡើយ ទោះបីជាដីរងសម្ពាធទឹកខ្លាំងយ៉ាងណាក៏ដោយ។ លើសពីគ្រឹះដ៏មាំទាំ ភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរគឺស្ថិតនៅលើ បច្ចេកទេសគ្រឿងផ្គុំឈើ។ ខុសពីសំណង់សម័យថ្មីដែលពឹងផ្អែកខ្លាំងលើដែកគោល និងប៊ូឡុង ផ្ទះឈើខ្មែរត្រូវបានផ្គុំឡើងតាមរយៈការចោះឈើ ការប្រើស្នៀត និងការតំណឈើតាមលក្ខណៈ ញី-ឈ្មោល ។ បច្ចេកទេសនេះបង្កើតឱ្យមាន ភាពបត់បែនខាងរចនាសម្ព័ន្ធ ដែលអនុញ្ញាតឱ្យតំណឈើនីមួយៗមានលទ្ធភាពរំកិលខ្លួនបន្តិចបន្តួចនៅពេលមានកម្លាំងខាងក្រៅមកប៉ះទង្គិច។ នៅពេលមានខ្យល់ព្យុះបោកបក់ ឬចរន្តទឹកជំនន់ហូរខ្លាំង រចនាសម្ព័ន្ធផ្ទះនឹងបត់បែនទៅតាមកម្លាំងនោះ។ ដែលវាជួយរំសាយសម្ពាធ និងកាត់បន្ថយហានិភ័យនៃសន្លាក់ឈើត្រូវប្រេះស្រាំ ឬបាក់បែក។ ផ្ទុយពីសំណង់ដែលរឹងពេក ដែលងាយនឹងប្រេះនៅពេលរងសម្ពាធលើសកម្រិត ផ្ទះឈើខ្មែរប្រើប្រាស់ភាពយឺតនៃឈើ និងតំណភ្ជាប់ដើម្បីការពារខ្លួន។ ជាងនេះទៅទៀត ការប្រើប្រាស់គ្រឿងផ្គុំឈើបែបនេះក៏ផ្ដល់ភាពងាយស្រួលដល់ការថែទាំ និងការជួសជុលបន្ទាប់ពីគ្រោះទឹកជំនន់កន្លងផុតទៅផងដែរ។ ប្រសិនបើសសរ ឬគ្រឿងឈើណាមួយរងការខូចខាតខ្លាំង គេអាចដោះដូរតែផ្នែកនោះចេញបានដោយមិនចាំបាច់រុះរើផ្ទះទាំងមូល ឬបំផ្លាញរចនាសម្ព័ន្ធផ្សេងទៀតឡើយ។ នេះគឺជាទម្រង់នៃ ស្ថាបត្យកម្មរស់ ដែលអាចកែសម្រួល និងពង្រឹងបានគ្រប់ពេលវេលា។ ភាពរឹងមាំនៃគ្រឹះ បូករួមនឹងភាពបត់បែននៃតំណឈើ បានធ្វើឱ្យផ្ទះឈើខ្មែរក្លាយជាជម្រកដ៏មានសុវត្ថិភាពបំផុត និងមានអាយុកាលរាប់សិបឆ្នាំ ទោះបីជាត្រូវឆ្លងកាត់ការជន់លិច និងព្យុះភ្លៀងរាប់មិនអស់ក៏ដោយ។ ជារួមមក ស្ថិរភាពរចនាសម្ព័ន្ធនៃផ្ទះឈើប្រពៃណីខ្មែរ គឺជាគំរូនៃបច្ចេកវិទ្យាដ៏ឆ្លាតវៃដែលបានឆ្លងកាត់ការសាកល្បងដោយធម្មជាតិរាប់សតវត្សមកហើយ។ ការយល់ដឹងពីរបៀបដែលសសរ និងតំណឈើធ្វើការជាមួយគ្នាដើម្បីបង្កើតភាពធន់ មិនត្រឹមតែជាមរតកវប្បធម៌ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលស្ថាបត្យករ និងវិស្វករសម័យថ្មីគួរយកមកសិក្សា។ ដើម្បីបង្កើតសំណង់ដែលសម្របតាមអាកាសធាតុ និងមាននិរន្តរភាពសម្រាប់តំបន់ទំនាបក្នុងប្រទេសកម្ពុជា។ ការរក្សានូវអនាម័យ និងការការពារសុខុមាលភាពក្នុងរដូវទឹកឡើង គឺជាទិដ្ឋភាពដ៏សំខាន់មួយនៃស្ថាបត្យកម្មផ្ទះសសរខ្ពស់ ដែលបង្ហាញពីការយល់ដឹងស៊ីជម្រៅរបស់បុព្វបុរសខ្មែរអំពីទំនាក់ទំនងរវាងមជ្ឈដ្ឋានរស់នៅ និងសុខភាពសាធារណៈ។ នៅក្នុងកំឡុងពេលដែលទឹកជន់លិចភូមិឋាន បញ្ហាប្រឈមដ៏ធំបំផុតដែលប្រជាពលរដ្ឋតែងតែជួបប្រទះ គឺការកើនឡើងនៃកម្រិតសំណើម និងការរីករាលដាលនៃភ្នាក់ងារបង្កជំងឺផ្សេងៗដែលមកជាមួយចរន្តទឹកកខ្វក់។ តាមរយៈការលើកតួផ្ទះឱ្យខ្ពស់ផុតពីផ្ទៃទឹក ស្ថាបត្យកម្មប្រពៃណីនេះបានបង្កើតនូវ របាំងសុវត្ថិភាពជីវសាស្ត្រ ដែលជួយឱ្យអ្នករស់នៅជៀសផុតពីផលប៉ះពាល់អវិជ្ជមាននៃបរិស្ថានជុំវិញ។ ដែលជារឿយៗវាតែងតែក្លាយជាប្រភពនៃជំងឺដង្កាត់ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ។ អត្ថប្រយោជន៍ចម្បងដែលកើតចេញពីការរស់នៅខ្ពស់ គឺការទទួលបាននូវ ខ្យល់អាកាសបរិសុទ្ធ និងការកាត់បន្ថយសំណើមនៅក្នុងលំនៅដ្ឋានយ៉ាងមានប្រសិទ្ធភាព។ ជាទូទៅ នៅពេលដែលផ្ទៃដីខាងក្រោមរងការជន់លិច កម្រិតសំណើមនៅក្នុងបរិយាកាសនឹងកើនឡើងខ្ពស់ខ្លាំងផងដែរ។ ដែលវាងាយនឹងបង្កឱ្យមានការដុះផ្សិតនៅលើជញ្ជាំង គ្រឿងសង្ហារិម និងសំលៀកបំពាក់ ដែលផ្សិតទាំងនេះគឺជាភ្នាក់ងារបង្កជំងឺដល់ប្រព័ន្ធដង្ហើមយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី ផ្ទះសសរខ្ពស់ត្រូវបានរចនាឡើងដើម្បីទាញយកអត្ថប្រយោជន៍ពីចរន្តខ្យល់ដែលបក់នៅកម្រិតខ្ពស់ ដែលជួយឱ្យមានលំហូរខ្យល់ចេញចូលបានល្អ និងជួយឱ្យផ្ទះឆាប់ស្ងួតបន្ទាប់ពីភ្លៀងធ្លាក់។ ការចរាចរនៃខ្យល់អាកាសនេះ មិនត្រឹមតែជួយកាត់បន្ថយការកកើតនៃបាក់តេរីដែលចូលចិត្តមជ្ឈដ្ឋានផ្អាប់ និងសើមប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយរក្សាសីតុណ្ហភាពខាងក្នុងផ្ទះឱ្យមានភាពត្រជាក់ត្រជុំ និងមានផាសុកភាពសម្រាប់អ្នករស់នៅផងដែរ។ បន្ថែមលើការគ្រប់គ្រងបរិយាកាស ការរស់នៅខ្ពស់ពីដីក៏ជាខែលការពារយ៉ាងមាំទាំក្នុងការ ជៀសផុតពីការប៉ះពាល់ផ្ទាល់ជាមួយទឹកកខ្វក់ ដែលជាប្រភពនៃមេរោគរាប់មិនអស់។ ទឹកជំនន់ជាធម្មតាមិនមែនជាទឹកស្អាតឡើយ ព្រោះវាបាននាំមកជាមួយនូវកាកសំណល់ លាមកសត្វ និងមេរោគចង្រៃដែលហូរមកពីគ្រប់ទិសទី។ ឯការស្នាក់នៅតាមលំនៅដ្ឋានដែលសង់ជាប់នឹងដី ឬផ្ទះតៀម ធ្វើឱ្យមនុស្សត្រូវដើរឆ្លងកាត់ ឬប៉ះពាល់ជាមួយទឹកទាំងនោះជាប្រចាំ។ ដែលនេះ ជាមូលហេតុចម្បងបង្កឱ្យមានជំងឺសើស្បែក ជំងឺភ្នែកក្រហម និងជំងឺឆ្លងតាមទឹកផ្សេងៗដូចជាជំងឺរាគរូសជាដើម។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលរស់នៅលើផ្ទះសសរខ្ពស់ ពួកគេមានគម្លាតសុវត្ថិភាពយ៉ាងឆ្ងាយពីប្រភពមេរោគទាំងនេះ។ ដែលអនុញ្ញាតឱ្យពួកគេអាចបន្តការរស់នៅប្រចាំថ្ងៃ ដូចជាការចម្អិនអាហារ ការហូបចុក និងការសម្រាកកាយ នៅក្នុងមជ្ឈដ្ឋានដែលស្អាត និងមានអនាម័យជានិច្ច ទោះបីជាផ្ទៃដីខាងក្រោមត្រូវជន់លិចដោយទឹកកខ្វក់ក៏ដោយ។ លើសពីនេះទៅទៀត ការរស់នៅខ្ពស់ពីផ្ទៃទឹកក៏ដើរតួជាយុទ្ធសាស្ត្រការពារប្រឆាំងនឹងសត្វល្អិតចង្រៃ និងភ្នាក់ងារចម្លងរោគផ្សេងៗទៀត ជាពិសេសគឺមូសខ្លាដែលចូលចិត្តបន្តពូជក្នុងទឹកដក់។ ការរចនាផ្ទះឱ្យមានពន្លឺថ្ងៃជះចូលបានល្អ និងមានខ្យល់បក់កាត់គ្រប់ជ្រុងជ្រោយ បានធ្វើឱ្យផ្ទះសសរខ្ពស់ក្លាយជាមជ្ឈដ្ឋានដែលមូស និងសត្វល្អិតចង្រៃពិបាកនឹងស្នាក់នៅ ឬសម្ងំខ្លួនបានយូរ។ នេះគឺជាការគិតគូរពីសុខភាពសាធារណៈក្នុងកម្រិតខ្ពស់បំផុត ដែលបង្ហាញថាស្ថាបត្យកម្មខ្មែរមិនត្រឹមតែសម្លឹងឃើញភាពរឹងមាំនៃសំណង់សម្រាប់ការពារគ្រោះធម្មជាតិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គុណភាពជីវិត និងសុខុមាលភាពរាងកាយរបស់អ្នករស់នៅគ្រប់រូប។ ជារួមមក អត្ថប្រយោជន៍ផ្នែកអនាម័យ និងសុខភាពដែលទទួលបានពីផ្ទះសសរខ្ពស់ គឺជាភស្តុតាងដែលមិនអាចប្រកែកបាននៃភាពវៃឆ្លាតរបស់ខ្មែរក្នុងការដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃក្នុងតំបន់ងាយរងគ្រោះ។ ការរួមបញ្ចូលគ្នារវាងការចរាចរខ្យល់បានល្អ និងការរក្សាគម្លាតសុវត្ថិភាពពីប្រភពមេរោគក្នុងទឹក បានធ្វើឱ្យផ្ទះប្រភេទនេះក្លាយជាជម្រកដ៏មានសុវត្ថិភាពបំផុត។ ដែលជួយឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់រដូវទឹកជំនន់ដោយមានសុខភាពមាំទាំ និងមានភាពធន់មាំផ្នែកស្មារតី។ ការសិក្សា និងការអភិរក្សនូវស្ថាបត្យកម្មដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពបែបនេះ គឺជាមេរៀនដ៏សំខាន់សម្រាប់យុគសម័យថ្មី ក្នុងការកសាងលំនៅដ្ឋានដែលមិនត្រឹមតែស្អាត និងរឹងមាំទេ។ ប៉ុន្តែថែមទាំងជួយទ្រទ្រង់សុខុមាលភាពរបស់អ្នករស់នៅបានយ៉ាងពិតប្រាកដក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ។